អង្រឹង គឺជាគ្រឿងបរិក្ខារដ៏សាមញ្ញតែមានប្រយោជន៍ និងពេញនិយមយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ រាប់ចាប់ពីទីប្រជុំជនរហូតដល់តំបន់ជនបទដាច់ស្រយាល។ វាមិនមែនត្រឹមតែជាកន្លែងសម្រាប់សម្រាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ភាពច្នៃប្រឌិត និងទម្លាប់រស់នៅរបស់ប្រជាជនខ្មែរផងដែរ។ ចំណែកឯប្រភេទអង្រឹងនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ដែលសមស្របទៅនឹងតម្រូវការ និងបរិបទខុសៗគ្នា ដែលមានដូចជា អង្រឹងធ្វើពីស្លឹកជ្រៃ អង្រឹងធ្វើពីកំប្លោក និងអង្រឹងធ្វើពីក្រណាត់។ សម្រាប់អង្រឹងស្លឹកជ្រៃគឺជាស្នាដៃសិប្បកម្មបែបប្រពៃណីដែលបង្ហាញពីភាពប៉ិនប្រសប់របស់សិប្បករខ្មែរក្នុងការទាញយកប្រយោជន៍ពីធនធានធម្មជាតិ។ ដែលស្លឹកជ្រៃជាស្លឹកឈើធំ មានសរសៃរឹងមាំ និងមានធន់ គឺជាវត្ថុធាតុដើមដ៏សំខាន់ ហើយដំណើរការផលិតអង្រឹងធ្វើពីស្លឹកជ្រៃនេះស្មុគស្មាញណាស់។ ដោយជំហានដំបូងគឺការប្រមូលស្លឹកជ្រៃដែលទុំល្មម យកមកហាលថ្ងៃឲ្យស្រពាប់បន្តិច ឬត្រាំទឹកបន្តិចដើម្បីឲ្យទន់ងាយស្រួលពុះ។ បន្ទាប់មក គេចាប់ផ្តើមពុះស្លឹក ឬបកយកតែសរសៃស្លឹកធំៗ និងវែងៗ ដែលជាផ្នែករឹងមាំបំផុតនៃស្លឹកជ្រៃ ហើយក្នុងដំណើរការនេះទាមទារភាពប្រុងប្រយ័ត្នដើម្បីកុំឲ្យសរសៃដាច់។ រួចគេយកសរសៃស្លឹកជ្រៃដែលបកបាន ត្រូវយកទៅហាលថ្ងៃឲ្យស្ងួតល្អ ឬជួនកាលត្រូវត្រាំទឹកម្ដងទៀត ហើយបន្ទាប់មក គេយកមក រមូរ ឬច្របាច់ រហូតក្លាយជាខ្សែតូចៗមូលៗ។ ពិសេសខ្សែទាំងនេះត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដើម្បីធានាថាវារឹងមាំល្អ។ ក្រោយមកគេយកខ្សែស្លឹកជ្រៃទៅត្បាញ ដែលវិធីក្នុងការធ្វើនេះមានលំនាំជា ឆ្នូតឆ្វៀល មានរន្ធតូចៗជាច្រើននៅលើផ្ទៃអង្រឹង។ បន្ថែមពីលើនេះទៀត ការត្បាញនេះតម្រូវឲ្យយកចិត្តទុកដាក់ខ្លាំង ដើម្បីធានាភាពស្មើគ្នា និងភាពរឹងមាំរបស់អង្រឹងទាំងមូល។ បន្ទាប់ពី ត្បាញរួចចុងទាំងសងខាងនៃអង្រឹង ត្រូវប្រមូលខ្សែត្បាញទាំងអស់ចូលគ្នា ហើយចងឲ្យណែនទៅនឹងខ្សែធំ សម្រាប់ទុកចងជាមួយដើមឈើឬបង្គោល។ រីឯលក្ខណៈសម្បត្តិពិសេសរបស់វាវិញ មានភាពរឹង អាចទ្រទម្ងន់បានធ្ងន់ និងធន់នឹងការប្រើប្រាស់បានយូរអង្វែង ច្រើនឆ្នាំ។ ហើយ រន្ធតូចៗ ធ្វើឲ្យអង្រឹងនេះមានខ្យល់ចេញចូលបានល្អ ផ្ដល់នូវភាពត្រជាក់ ជាពិសេសក្នុងអាកាសធាតុក្ដៅ។ ជាពិសេស អាចមានក្លិនក្រអូប បែបស្លឹកឈើធម្មជាតិ ដែលផ្ដល់អារម្មណ៍ស្រស់ស្រាយទៀតផង។ ជាទូទៅ វាមានតម្លៃថោកជាងអង្រឹងធ្វើពីក្រណាត់ ព្រោះវត្ថុធាតុដើមងាយស្រួលរកបាននៅតាមជនបទ។ ភាគច្រើនអង្រឹងស្លឹកជ្រៃនិយមប្រើប្រាស់នៅតាមតំបន់ជនបទ សម្រាប់មនុស្សធំដេកលំហែកាយក្រោមម្លប់ដើមឈើ ឬនៅតាមរោងស្រែចំការ។ ប៉ុន្តែក៏គេឃើញមានចងនៅខាងមុខផ្ទះ ឬក្រោមផ្ទះខ្មែរ ដែលជាទីកន្លែងសម្រាប់សម្រាក និងទទួលភ្ញៀវផងដែរ។ ចំណែកឯអង្រឹងធ្វើពីកំប្លោកវិញជា ជម្រើសមួយផ្សេងទៀតដែលធ្វើពីដើមកំប្លោកដែលដុះនៅតាមមាត់បឹង ឬទន្លេ។ ហើយជាពិសេសផ្នែកខាងក្រោមរបស់ដើមកំប្លោក មានសរសៃរឹងមាំ ប៉ុន្តែមានទម្ងន់ស្រាល ដែលធ្វើឲ្យអង្រឹងប្រភេទនេះមានភាពងាយស្រួលយកតាមខ្លួន។ ដែលដំណើរការផលិតកម្ម ដំបូងគេប្រមូលដើមកំប្លោកដែលធំ និងរឹងមាំល្អ យកមកហាលថ្ងៃឲ្យស្ងួតរហូតដល់វាប្រែជាពណ៌ត្នោតស្រាល។ បន្ទាប់មកគេយកដើមដែលស្ងួត ទៅពុះ ឬបកយកតែសរសៃខាងក្នុង។ ក្រោយមកគេយកសរសៃកំប្លោកមក រមូរ ឲ្យក្លាយជាខ្សែតូចៗ រួចយកមក ត្បាញ បញ្ចូលគ្នាជាផ្ទាំងអង្រឹង។ ចំពោះអង្រឹងគម ដែលជាប្រភេទអង្រឹងធំសម្រាប់មនុស្សពេញវ័យ អាចទ្រមនុស្សបានពីរនាក់ គេច្រើនប្រើវិធីត្បាញខ្សែរ ២ ឬ ៣ ។ ជាទូទៅវិធីត្បាញខ្សែរ ២ ឬ ៣ ឬគេហៅថា ខ្សែ២ ឬ ខ្សែ៣ នេះសំដៅលើចំនួនសរសៃកំប្លោកដែលគេរមូរ ឬត្បាញបញ្ចូលគ្នាជាខ្សែតែម្ដង។ ការធ្វើបែបនេះដើម្បីបង្កើនកម្លាំងទាញនិងភាពធន់របស់អង្រឹង ធ្វើឲ្យវាអាចទ្រទម្ងន់ធ្ងន់ បានដោយសុវត្ថិភាព។ រីឯលក្ខណៈសម្បត្តិរបស់វាវិញ ទម្ងន់ស្រាល និងងាយស្រួលចល័ត នេះជាគុណសម្បត្តិលេចធ្លោរបស់អង្រឹងកំប្លោក ដែលធ្វើឲ្យវាងាយស្រួលក្នុងការទុក និងយកតាមខ្លួនទៅកាន់ទីតាំងផ្សេងៗ។ ទោះបីជាវាស្រាលមែន ប៉ុន្តែអង្រឹងនេះមានភាពធន់មិនចាញ់ស្លឹកជ្រៃប៉ុន្មានឡើយ ហើយអាចបត់បែនបានល្អតាមអ្នកប្រើប្រាស់ទៀតផង។ ម្យ៉ាងទៀតវាដូចគ្នានឹងស្លឹកជ្រៃដែរ កំប្លោកផ្ដល់នូវភាពត្រជាក់ល្អ ដោយសារលក្ខណៈជាសរសៃធម្មជាតិរបស់កំប្លោក។ បើតម្លៃវិញ ជាទូទៅមានតម្លៃធូរថ្លៃ ដែលធ្វើឲ្យវាជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនទូទៅ។ ភាគច្រើនគេនិយមប្រើសម្រាប់ការសម្រាកលំហែកាយ គេងតាមទីធ្លាផ្ទះ ឬសម្រាប់អ្នកដំណើរដែលចង់សម្រាកតាមផ្លូវ ព្រោះវាស្រាល និងងាយស្រួលចង។ ជាពិសេសអង្រឹងគមកំប្លោកជាជម្រើសដ៏ល្អសម្រាប់អ្នកបោះតង់ ឬអ្នកដែលធ្វើដំណើរបែបផ្សងព្រេងផងដែរ។ សម្រាប់អង្រឹងមួយប្រភេទទៀតគឺ អង្រឹងធ្វើពីក្រណាត់ វាជាជម្រើសដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយសារភាពងាយស្រួល និងផាសុខភាព។ អង្រឹងប្រភេទនេះ អាចធ្វើពីក្រណាត់ផ្សេងៗគ្នា ដែលមានគុណភាពខុសៗគ្នា ដូចជា ប្រភេទកប្បាសវាផ្ដល់ភាពទន់ល្មើយ ផាសុកភាព និងខ្យល់ចេញចូលល្អ។ ឯប្រភេទក្រណាត់សូត្រវិញ ផ្ដល់ភាពប្រណីត និងទន់រលោង។ ចំណែកឯប្រភេទ ក្រណាត់ប៉ូលីយីស្ទ័រ ឬនីឡុង មានភាពរឹងមាំ ធន់នឹងអាកាសធាតុ និងងាយស្រួលសម្អាត ជាពិសេសសម្រាប់ប្រើប្រាស់ក្រៅផ្ទះ ឬបោះជំរុំ។ និងប្រភេទក្រណាត់មួយទៀតនោះគឺ ក្រណាត់ចំរុះ ជាការផ្សំក្រណាត់ជាច្រើនប្រភេទដើម្បីបង្កើនគុណភាព និងលក្ខណៈសម្បត្តិ។ រីឯវិធីក្នុងការផលិតវិញ ដំបូងគេយកក្រណាត់ត្រូវបានកាត់តាមទំហំ និងរាងដែលបានកំណត់ ជាទូទៅមានរាងចតុកោណកែង ឬរាងកោងបន្តិច។ បន្ទាប់មកគេដេរគែមរបស់អង្រឹងឲ្យជាប់ល្អ ដើម្បីការពារការរហែក។ ក្រោយមកចុងទាំងសងខាងនៃអង្រឹងត្រូវដេរភ្ជាប់ជាមួយនឹងខ្សែដែលរឹងមាំ ឬទំពក់ដែកសម្រាប់ចងភ្ជាប់ទៅនឹងបង្គោល ឬដើមឈើ។ ហើយមួយវិញទៀត អង្រឹងក្រណាត់ខ្លះមានដាក់រនាស់ឈើនៅចុងទាំងសងខាងដើម្បីឲ្យអង្រឹងរាបស្មើ និងមានផាសុកភាព។ ចំពោះលក្ខណៈសម្បត្តិពិសេសវិញ ក្រណាត់មានភាពទន់ល្មើយ និងយឺតបន្តិច អង្រឹងប្រភេទនេះផ្ដល់ផាសុខភាពខ្ពស់ក្នុងការគេង ឬសម្រាក។ មួយវិញទៀតមានពណ៌ ម៉ូត ទំហំ រចនាបថ និងប្រភេទក្រណាត់ជាច្រើនដែលត្រូវជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត។ ហើយវាងាយស្រួលក្នុងការសម្អាត ដោយដៃ ឬ ម៉ាស៊ីនបានដោយងាយ។ ភាគច្រើននិយមប្រើប្រាស់សម្រាប់លម្អគេហដ្ឋាន ជាពិសេសអង្រឹងសួនច្បារ និងសម្រាប់ការធ្វើដំណើរកម្សាន្ត ឬការបោះជំរុំសម្រាប់ប្រភេទក្រណាត់ប៉ូលីយីស្ទ័រឬនីឡុង។ ចំណែកតម្លៃវិញប្រែប្រួលអាស្រ័យទៅតាមប្រភេទក្រណាត់ ម៉ាក គុណភាព និងការរចនារបស់អង្រឹង។ អ្វីដែលពិសេសនោះអង្រឹងក្រណាត់ក៏អាចអោយទារកគេងបានដែរ ដែលជាប្រភេទធ្វើមកពីក្រណាត់ទន់ៗ ។